បទភ្លេងក្នុងពិធីឆ្លងវ័យ គឺជាសំនៀងសក្ការៈដែលដាស់តឿនសតិស្មារតីយុវជនឱ្យឈានចូលវ័យចាស់ទុំ។ រាល់ចង្វាក់ភ្លេងដែលបន្លឺឡើង ជួយបង្កើតបរិយាកាសដ៏មានសិរីសួស្ដីក្នុងរោងពិធីដ៏មហោឡារិក។ តន្ត្រីបុរាណគឺជាផ្នែកមួយមិនអាចខ្វះបាន ដើម្បីផ្ដល់ជីវិតដល់កិច្ចពិធីឆ្លងវ័យរបស់កូនខ្មែរ។ សំនៀងដែលរងំពេញរោងពិធី ជួយឱ្យសាមីខ្លួនមានចិត្តជ្រះថ្លា និងស្ងប់សុខមុននឹងផ្លាស់ប្តូរជីវិតថ្មី។ បទភ្លេងដើរតួជាអ្នកនាំសាររវាងពិភពមនុស្ស និងអាទិទេព ដើម្បីសុំពរជ័យដល់អ្នកដែលកំពុងឆ្លងវ័យ។ ក្នុងពិធីកាត់សក់បង្កក់សិរី បទភ្លេងបន្លឺឡើងយ៉ាងរណ្ដំដើម្បីរំលឹកដល់គុណបំណាច់មាតាបិតា។ សំឡេងតន្ត្រីជួយសម្រាលនូវភាពតានតឹង និងបង្កើននូវក្ដីត្រេកអរដល់សាច់ញាតិជិតឆ្ងាយ។ រាល់សំនៀងដែលបក់តាមខ្យល់ នាំមកនូវសេចក្ដីសុខដល់ភូមិករដែលកំពុងរៀបចំពិធីបុណ្យ។ បទភ្លេងជួយឱ្យការរៀបចំគ្រឿងសក្ការៈបូជា មានភាពរស់រវើក និងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។ តន្ត្រីករដែលដេញភ្លេងយ៉ាងស្ទាត់ជំនាញ គឺជាអ្នករក្សានូវដួងព្រលឹងវប្បធម៌ជាតិឱ្យនៅរស់រវើក។ សំនៀងត្រែ និងស្គរ បង្កើតបានជាចង្វាក់ដ៏មានអំណាចក្នុងពេលដង្ហែព័ទ្ធជុំវិញព្រះវិហារ ឬសាលាឆទាន។ បទភ្លេងជួយឱ្យយុវជនដែលត្រៀមខ្លួនឆ្លងវ័យ យល់ពីតម្លៃនៃការលះបង់នូវរូបកាយខាងក្រៅដើម្បីធម៌។ រាល់ការផ្លាស់ប្តូរចង្វាក់ភ្លេង គឺជាសញ្ញានៃការចាប់ផ្ដើមកិច្ចពិធីថ្មីមួយទៀតក្នុងកម្មវិធីបុណ្យ។ បទភ្លេងក្នុងពិធីរៀបចំរោងពិធី ជួយឱ្យញាតិមិត្តមានភាពសប្បាយរីករាយ និងចុះសម្រុងគ្នាខ្លាំង។ សំនៀងដ៏គ្រលួចនៃស្រឡៃ ជួយបង្ហាញពីមនោសញ្ចេតនាអាឡោះអាល័យរបស់ឪពុកម្ដាយចំពោះកូន។ តន្ត្រីពិណពាទ្យគឺជាគ្រឿងលម្អដ៏វិសេសវិសាល ដែលលើកតម្កើងតម្លៃនៃសាសនា និងទំនៀមទម្លាប់។ បទភ្លេងជួយឱ្យអ្នកចូលរួមមានសមាធិ និងផ្ដោតអារម្មណ៍លើកុសលផលបុណ្យដែលបានសាង។ ក្នុងបរិបទខ្មែរ បទភ្លេងគឺជាសក្ខីភាពនៃភាពរុងរឿងនៃអរិយធម៌តាំងពីបុរាណកាលមក។ សំនៀងដែលបន្លឺឡើងក្នុងវត្តអារាម ជួយឱ្យវិញ្ញាណក្ខន្ធដូនតាត្រេកអរ និងអនុមោទនាបុណ្យ។ បទភ្លេងជួយឱ្យពិធីឆ្លងវ័យក្លាយជាការចងចាំដ៏មានតម្លៃបំផុតមួយក្នុងឆាកជីវិតរបស់មនុស្ស។ ការប្រើប្រាស់ឧបករណ៍ភ្លេងរួមគ្នាបង្កើតបានជាសង្វាក់ដ៏អស្ចារ្យមិនអាចខ្វះបាន។ បទភ្លេងជួយឱ្យកូនចៅចេះគោរព និងដឹងគុណដល់គ្រូអាចារ្យដែលជួយបង្ហាត់បង្ហាញក្បួនខ្នាត។ រាល់ឃ្លាភ្លេងដែលបន្លឺឡើង បង្កប់នូវទស្សនវិជ្ជាអប់រំចិត្តឱ្យស្ងប់ និងមានភាពហ្មត់ចត់។ តន្ត្រីក្នុងពិធីឆ្លងវ័យ គឺជាការបូជាដ៏ខ្ពង់ខ្ពស់ចំពោះគុណព្រះរតនត្រ័យ និងគុណមាតាបិតា។ សំនៀងដែលរណ្ដំតាមលំដាប់លំដោយ ជួយឱ្យកិច្ចពិធីមានភាពថ្លៃថ្នូរ និងសក្ដិសមជាម្ចាស់ទឹកដី។ បទភ្លេងជួយឱ្យអ្នកភូមិដែលមកចូលរួម មានអារម្មណ៍ថាបានចំណែកបុណ្យស្មើៗគ្នាយ៉ាងកក់ក្តៅ។ ការរក្សាបាននូវបទភ្លេងបុរាណដើម គឺជាការបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណជាតិកម្ពុជា។ បទភ្លេងជួយឱ្យយុវជនមានចរិតលក្ខណៈទន់ភ្លន់ និងមោះមុតក្នុងពេលតែមួយយ៉ាងប្រសើរ។ សំនៀងដែលបន្លឺឡើងនៅពេលព្រលឹមស្រាងៗ គឺជាពន្លឺនៃក្ដីសង្ឃឹមសម្រាប់ជីវិតថ្មីដែលរុងរឿង។ បទភ្លេងជួយសម្របសម្រួលឱ្យការបូជាគ្រឿងសក្ការៈផ្សេងៗមានភាពសក្ដិសិទ្ធិ និងថ្លៃថ្លា។ ក្នុងពិធីកាត់សក់ បទភ្លេងជួយឱ្យយើងឃើញពីភាពមិនទៀងទាត់នៃសង្ខាររបស់មនុស្សលោក។ សំឡេងឈឹងដែលវាយចង្វាក់ គឺជាសញ្ញាប្រាប់ដល់ទេវតាឱ្យមកជួយប្រសិទ្ធពរជ័យសិរីសួស្ដី។ បទភ្លេងក្នុងពិធីឆ្លងវ័យ គឺជាដង្ហើមដ៏សំខាន់ដែលនាំមកនូវសិរីសួស្ដីដល់គ្រួសារម្ចាស់បុណ្យ។ ការស្ដាប់បទភ្លេងទាំងនេះ ធ្វើឱ្យយើងមានមោទនភាពលើទឹកដី និងអរិយធម៌ខ្មែរជានិច្ចនិរន្តរ៍។ បទភ្លេងជួយឱ្យសហគមន៍ភូមិករមានសាមគ្គីភាព និងការចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក។ ក្នុងពិធីសង់រោងពិធី បទភ្លេងជួយឱ្យការរៀបចំទីកន្លែងមានភាពអ៊ូអរ និងទទួលបានជោគជ័យ។ សំនៀងតន្ត្រីជួយឱ្យម្ចាស់ដើមបុណ្យ មានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបំពេញកិច្ចពិធីផ្សេងៗ។ រាល់ចង្វាក់ស្គរដែលវាយឡើង គឺជាការដាស់ស្មារតីឱ្យកូនខ្មែរភ្ញាក់រលឹកសាងបុណ្យកុសល។ បទភ្លេងក្នុងពិធីបំបួស ជួយឱ្យអ្នកបួសថ្មីរៀនសូត្រពីការអត់ធ្មត់ វិន័យ និងការលះបង់។ សំនៀងរនាតឯកដេញតាមសំនៀងច្រៀង ជួយឱ្យកម្មវិធីបុណ្យកាន់តែជក់ចិត្ត និងមានន័យ។ ក្នុងឈុតឆាកកាត់សក់ បទភ្លេងជួយឱ្យយើងនឹកឃើញដល់គុណទឹកដោះ និងការថ្នាក់ថ្នមរបស់ម្ដាយ។ តន្ត្រីជួយឱ្យការជួបជុំសាច់ញាតិបងប្អូន កាន់តែមានភាពស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្ដៅ។ សំនៀងដែលរងំក្នុងវត្តអារាម គឺជាពន្លឺបំភ្លឺផ្លូវឱ្យជីវិតស្វែងរកធម៌ និងសន្តិភាពផ្លូវចិត្ត។ បទភ្លេងជួយឱ្យអ្នកស្ដាប់មានអារម្មណ៍ថា ខ្លួនកំពុងស្ថិតក្នុងពិភពសក្ការៈដ៏ត្រជាក់ត្រជុំ។ រាល់សំនៀងដែលហក់លោតតាមចង្វាក់ គឺជាការបង្ហាញពីភាពរស់រវើកនៃវប្បធម៌ដូនតា។ បទភ្លេងជួយឱ្យពិធីឆ្លងវ័យមានតុល្យភាពរវាងភាពសប្បាយរីករាយ និងភាពត្រឹមត្រូវតាមច្បាប់។ សំនៀងដែលបន្លឺឡើងក្នុងពិធីហៅព្រលឹង ជួយឱ្យយុវជនមានភាពរឹងមាំ និងស្មារតីល្អ។ តន្ត្រីជួយឱ្យការរៀបចំពិធីបុណ្យ ក្លាយជាការអប់រំសីលធម៌ដ៏ល្អដល់ក្មេងៗជំនាន់ក្រោយ។ ក្នុងបរិបទខ្មែរ បទភ្លេងគឺជាភាសាបេះដូងដែលតភ្ជាប់មនុស្សគ្រប់វ័យឱ្យយល់ចិត្តគ្នា។ សំនៀងដ៏ផ្អែមល្ហែមនៃខ្លុយ ជួយឱ្យចិត្តយើងស្ងប់ រម្ងាប់ក្ដីកង្វល់ និងមានសេចក្ដីជ្រះថ្លា។ បទភ្លេងជួយឱ្យការដង្ហែសាមីខ្លួនមានភាពអស្ចារ្យ សក្ដិសិទ្ធិ និងគួរឱ្យស្ញប់ស្ញែងបំផុត។ រាល់ការលេងភ្លេងម្ដងៗ គឺជាការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈតន្ត្រីបុរាណ។ បទភ្លេងជួយឱ្យយើងឃើញពីភាពច្នៃប្រឌិតនៃឧបករណ៍ភ្លេងដែលធ្វើពីឈើ និងឫស្សីខ្មែរ។ សំនៀងដែលបន្លឺឡើងក្នុងរោងពិធី បង្ហាញពីភាពស្ដុកស្ដម្ភ និងភាពសម្បូរបែបនៃប្រពៃណី។ តន្ត្រីជួយឱ្យការសូត្រមន្តរបស់ព្រះសង្ឃ កាន់តែមានភាពរណ្ដំ និងសក្ដិសិទ្ធិខ្លាំងឡើង។ បទភ្លេងជួយឱ្យយុវជនមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសិក្សាធម៌វិន័យ និងចំណេះដឹង។ សំនៀងដែលបក់តាមខ្យល់អាកាសក្នុងភូមិ នាំមកនូវសេចក្ដីត្រេកអរដល់ចាស់ទុំគ្រប់គ្នា។ ក្នុងពិធីកាត់សក់ បទភ្លេងជួយឱ្យកូនចៅបានសម្ដែងនូវកតញ្ញូតាធម៌ចំពោះមាតាបិតា។ តន្ត្រីគឺជាគ្រឿងការពារសិរីសួស្ដី មិនឱ្យមន្ទិលសៅហ្មង ឬឧបទ្រពចង្រៃមកបៀតបៀន។ បទភ្លេងជួយឱ្យយើងយល់ថា ការឆ្លងវ័យគឺជាការទទួលខុសត្រូវថ្មីចំពោះខ្លួនឯង និងសង្គម។ សំនៀងដែលរងំក្នុងចិត្តអ្នកបួសថ្មី នឹងក្លាយជាគ្រឿងរំលឹកដល់សេចក្ដីល្អជានិច្ច។ បទភ្លេងជួយឱ្យការរៀបចំបាយសី និងគ្រឿងដង្វាយផ្សេងៗកាន់តែមានសោភ័ណភាពថ្លៃថ្លា។ តន្ត្រីករខ្មែរប្រើប្រាស់បេះដូងដើម្បីដេញភ្លេង ឱ្យត្រូវតាមមនោសញ្ចេតនាជាក់ស្ដែងនៃពិធី។ បទភ្លេងជួយឱ្យអ្នកទស្សនាមានអារម្មណ៍រីករាយ ស្រស់ថ្លា និងមានចិត្តមេត្តាធម៌។ សំនៀងដែលបន្លឺឡើងក្នុងគ្រាដង្ហែ គឺជាការអបអរសាទរដ៏កក់ក្តៅដល់អ្នកសាងផ្នួស។ បទភ្លេងជួយឱ្យយើងឃើញពីភាពចុះសម្រុងគ្នាយ៉ាងល្អ រវាងមនុស្ស ជំនឿ និងធម្មជាតិ។ ក្នុងពិធីសង់រោង បទភ្លេងជួយឱ្យការងារធ្ងន់ៗក្លាយជាស្រាល និងពោរពេញដោយស្នាមញញឹម។ តន្ត្រីគឺជាចំណងដៃវប្បធម៌ដ៏វិសេស ដែលដូនតាបានបន្សល់ទុកឱ្យកូនចៅថែរក្សាជារៀងរហូត។ សំនៀងដែលរណ្ដំក្នុងរោងពិធី គឺជាពរជ័យដ៏វិសេសវិសាលសម្រាប់អ្នកដែលកំពុងឆ្លងវ័យ។ បទភ្លេងជួយឱ្យពិធីឆ្លងវ័យមានភាពពេញលេញ ឥតខ្ចោះ និងត្រឹមត្រូវតាមក្បួនខ្នាតបុរាណ។ ការរក្សាបទភ្លេងក្នុងពិធីឆ្លងវ័យ គឺជាការរក្សានូវព្រលឹងជាតិខ្មែរឱ្យនៅរស់រវើកជានិច្ច។ បទភ្លេងជួយឱ្យពិភពលោកបានស្គាល់ពីភាពសម្បូរបែប និងភាពថ្លៃថ្នូរនៃសិល្បៈកម្ពុជា។ រាល់ការសម្ដែងភ្លេងពិណពាទ្យ គឺជាការបង្ហាញពីមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត។ តន្ត្រីក្នុងពិធីឆ្លងវ័យ ជួយឱ្យយើងមិនភ្លេចឫសគល់ និងអត្តសញ្ញាណនៃបុព្វបុរសខ្លួនឯង។ បទភ្លេងគឺជាមរតកអរូបិយដ៏ថ្លៃថ្លា ដែលយើងត្រូវតែផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយ។ សំនៀងដែលបន្លឺឡើងក្នុងវត្តអារាម គឺជាតន្ត្រីនៃសន្តិភាព ក្ដីស្រឡាញ់ និងការអត់ឱន។ បទភ្លេងជួយឱ្យការឆ្លងវ័យរបស់កូនខ្មែរ ក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃជាសកល។ ការលើកស្ទួយបទភ្លេងបុរាណ គឺជាការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិឱ្យល្បីរន្ធឺ។ សំនៀងតន្ត្រីជួយឱ្យមនុស្សមានចិត្តទន់ភ្លន់ សុភាពរាបសារ និងចេះស្រឡាញ់សិល្បៈជាតិ។ បទភ្លេងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរ និងភាពសុខដុមរមនានៃប្រជាជាតិខ្មែរ។ រាល់ឃ្លាភ្លេងដែលរងំក្នុងចិត្ត គឺជាកម្លាំងចិត្តឱ្យយើងរួមគ្នាថែរក្សាការពារទឹកដីមាតុភូមិ។ បទភ្លេងជួយឱ្យយើងឃើញពីតម្លៃនៃសាមគ្គីភាព និងក្ដីស្រឡាញ់ក្នុងគ្រួសារខ្មែរគ្រប់រូប។ សំនៀងដែលបន្លឺឡើងក្នុងពិធីកាត់សក់ គឺជាមេរៀននៃការដឹងគុណដែលគ្មានថ្ងៃរលត់។ តន្ត្រីជួយឱ្យការរស់នៅតាមបែបប្រពៃណី កាន់តែមានភាពទាក់ទាញ អស្ចារ្យ និងរុងរឿង។ បទភ្លេងជួយឱ្យយុវជនខ្មែរ មានភាពក្លាហាន និងមោទនភាពក្នុងការបន្តវេនសិល្បៈដូនតា។ សំនៀងដែលរណ្ដំតាមខ្យល់អាកាស គឺជាពរជ័យដែលនាំមកនូវសេចក្ដីសុខសាន្តដល់គ្រប់គ្នា។ ការរក្សាបទភ្លេងឱ្យនៅដដែល គឺជាការបង្ហាញនូវកតញ្ញូតាធម៌ចំពោះកេរដំណែលសក្ការៈ។ បទភ្លេងជួយឱ្យយើងឃើញពីភាពស៊ីចង្វាក់គ្នា រវាងសំឡេងតន្ត្រី និងកាយវិការក្នុងពិធីបុណ្យ។ តន្ត្រីគឺជាគ្រឿងលម្អដែលធ្វើឱ្យពិធីឆ្លងវ័យ មានភាពរុងរឿង និងតម្កល់ទុកជានិរន្តរ៍។ សំនៀងដែលបន្លឺឡើងក្នុងរោងពិធី គឺជាសម្លេងនៃក្ដីសង្ឃឹមសម្រាប់ភាពគង់វង្សនៃសាសនា។ បទភ្លេងជួយឱ្យយើងយល់ពីអត្ថន័យពិតប្រាកដ នៃការរស់នៅដោយមានគុណធម៌ និងសីលធម៌។ ការស្ដាប់បទភ្លេងទាំងនេះ ជួយព្យាបាលផ្លូវចិត្តឱ្យមានភាពស្ងប់ និងត្រជាក់ត្រជុំជានិច្ច។ បទភ្លេងក្នុងពិធីឆ្លងវ័យ គឺជាចំណែកមួយដែលធ្វើឱ្យវប្បធម៌ខ្មែរមានភាពប្លែក និងវិសេសវិសាល។ រាល់ចង្វាក់ភ្លេងដែលយើងឮ គឺជាដង្ហើមនៃមាតុភូមិដ៏ស្រស់ត្រកាលដែលយើងរស់នៅ។ តន្ត្រីជួយឱ្យការលះបង់សក់កេសា ក្លាយជាសកម្មភាពដ៏មានតម្លៃ សក្ដិសិទ្ធិ និងគួរឱ្យគោរព។ សំនៀងដែលបន្លឺឡើងក្នុងពិធីសង់រោង គឺជាសញ្ញានៃភាពរីកចម្រើន និងការរស់ឡើងវិញនៃវប្បធម៌។ ការថែរក្សាបទភ្លេងទាំងនេះ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់កូនខ្មែរគ្រប់រូប។ សរុបមក បទភ្លេងក្នុងពិធីឆ្លងវ័យ គឺជាតន្ត្រីនៃជីវិតដែលនាំមកនូវសិរីសួស្ដី និងមោទនភាពជាតិពិតប្រាកដ។